ទសជាតក គឺជាបណ្ដុំរឿងព្រេង និងប្រវត្តិអតីតជាតិរបស់ព្រះពោធិសត្វដែលបានបូជាដើម្បីបំពេញបារមីទាំង ១០ របស់ព្រះអង្គ មុនពេលទ្រង់ត្រាស់ដឹងជាព្រះពុទ្ធ។ វាត្រូវបានចងក្រងជាលាយលក្ខណ៍អក្សរជាលើកដំបូងនៅសតវត្សទី១ មុនគ្រិស្តសករាជ ដោយគណៈសង្ឃ និងព្រះអរហន្តទាំងឡាយ តាមរយៈសង្គាយនាព្រះធម៌។ ដូចគ្នានេះដែរ វាក៏ជាផ្នែកមួយនៃគម្ពីរព្រះត្រៃបិដក ឬ ព្រះសូត្របិដក ខុទ្ទកនិកាយ ដែលរៀបរាប់ពីអតីតជាតិ ១០ របស់ព្រះពោធិសត្វ។ ជាតិទាំង១០របស់ព្រះពុទ្ធមាន៖ តេមិយជាតក, មហាជនកជាតក, សុវណ្ណសាមជាតក, នេមិរាជជាតក, មហោសថជាតក, ភូរិទត្តជាតក, ចន្ទកុមារជាតក, នារទជាតក, វិធូរជាតក និងវេស្សន្តរជាតក។ តេមិយជាតក គឺជាជាតិទីមួយក្នុងចំណោមជាតិទាំង ១០ ដែលនិយាយពីអតីតជាតិរបស់ព្រះពោធិសត្វដែលបានបួស ដើម្បីបំពេញនូវ នេក្ខម្មបារមី ដែលជា ការចេញចាកពីកាមគុណ ឬការសាងផ្នួស។ រឿងនេះបង្ហាញពីការតាំងចិត្តដ៏មោះមុតរបស់ព្រះពោធិសត្វក្នុងការលះបង់លោកិយ ស្វែងរកធម៌បរិសុទ្ធ។ នៅសម័យថ្ងៃមួយ មានព្រះរាជាមួយអង្គព្រះនាម ព្រះបាទព្រហ្មទត្ត សោយរាជ្យនៅក្រុងពារាណសី។ ព្រះអង្គគ្មានបុត្រាបុត្រីឡើយ ប៉ុន្តែដោយមានការស្នើសុំពីមហេសី និងអស់នាម៉ឺនមន្ត្រី ព្រះរាជាក៏បានអធិដ្ឋានសូមបុត្រ។ ក្រោយមក មហេសីក៏ទ្រង់មានគភ៌ ហើយប្រសូតបានព្រះរាជបុត្រមួយអង្គ ព្រះនាម ព្រះតេមិយកុមារ។ នៅពេលដែលព្រះតេមិយកុមារមានព្រះជន្ម ១ ខែបានឃើញនូវទិដ្ឋភាពដ៏ព្រៃផ្សៃដែលព្រះរាជាកាត់ទោសកូនចោរទាំង៤នាក់ផ្សេងៗគ្នា។ ព្រះអង្គក៏នឹកឃើញដល់អតីតជាតិរបស់ព្រះអង្គដែលធ្លាប់បានកើតជាស្តេចហើយបានសម្រេចទោសប្រហារជីវិតមនុស្ស រហូតត្រូវធ្លាក់ទៅ នរកអស់ ៨ ម៉ឺន ៤ ពាន់ឆ្នាំ។ ដោយសារហេតុនោះហើយ ព្រះតេមិយកុមារតូចមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអំណាច និងតំណែងជាស្តេច។ ព្រះរាជកុមារបានតាំងចិត្តយ៉ាងមុតមាំថា នឹងមិនបន្តអំណាចរាជសម្បត្តិឡើយ ដើម្បីចៀសវាងការប្រព្រឹត្តអំពើបាបដែលនាំឲ្យទៅនរក។ ទ្រង់បានអធិដ្ឋានក្នុងចិត្តសុំឱ្យព្រះឥន្ទ្រជួយ នៅក្នុងការជៀសឆ្ងាយអំពីការឡើងគ្រោងរាជ្យ។ បន្ទាប់មកតេមិយកុមារ បានធ្វើពុតជា គ ថ្លង់ តាមការប្រាប់របស់ព្រះឥន្ទ។ លុះពេលក្រោយមក ដោយការធ្វើពុតរបស់ព្រះតេមិយ ទ្រង់ត្រូវបានព្រះរាជា និងអគ្គមហេសីធ្វើការសាកល្បងព្រះអង្គដោយវិធី៦យ៉ាង។ ដុតភ្លើងឲ្យឆេះរោលរាល ប៉ុន្តែព្រះអង្គមិនព្រមរើបម្រាស់ឡើយ។ ចាប់ពស់អសិរពិសដាក់ក្បែរ ក៏ព្រះអង្គនៅតែមិនញញើតសូម្បីបន្តិច។ ទុកឱ្យព្រះតេមិយអត់បាយអត់ទឹកយ៉ាងណាក៏ដោយ ព្រះអង្គនៅតែមិនព្រមសុំ ឬបង្ហាញការស្រេកឃ្លាន។ ផ្តល់ឲ្យនូវប្រាសាទស្អាតៗ មានល្បែងកម្សាន្ត ព្រះអង្គក៏មិនមានក្ដីរំភើបនៅក្នុងចិត្តឡើយ។ នាំព្រះអង្គទៅកន្លែងស្មោកគ្រោក មានសត្វស្លាប់ ព្រះអង្គនៅតែមិនបង្ហាញនូវអារម្មណ៍ខ្ពើមរអើម។ យកទ្រង់ដាក់ឲ្យដំរីជាន់សម្លាប់ ព្រះអង្គគ្មានការភិតភ័យឡើយ គឺនៅតែដេកស្ងៀម។ អស់រយៈពេល ១៦ ឆ្នាំ ព្រះតេមិយកុមារបានរក្សានូវការធ្វើពុតជាមនុស្សគថ្លង់ជានិច្ច។ ជាចុងក្រោយ ព្រះរាជាឲ្យហោរាគន់គូរមើលឃើញថា ព្រះតេមិយជាមនុស្សនាំមកនូវឧបទ្រពចង្រៃដល់នគរ។ ព្រះរាជាក៏បានបញ្ជាឱ្យសារថីឈ្មោះ សុនន្ទ យកព្រះរាជបុត្រទៅកប់នៅព្រៃហ្មសាន។ ក្រោយពីពេលចូលដល់ក្នុងព្រៃ តេមិយកុមារបានយាងចុះដើរធម្មតា ជាហេតុនាំឲ្យនាយសារថីមានការភាំងជាខ្លាំង។ ព្រះតេមិយកុមារក៏បានពន្យល់ពីគោលបំណងរបស់ព្រះអង្គទៅកាន់សារថីសុនន្ទដែលបានធ្វើពុតជាគថ្លង់អស់ ១៦ ឆ្នាំនោះ។ ព្រះអង្គក៏បានបញ្ចុះបញ្ចូលសារថីសុនន្ទឱ្យទៅបួសជាមួយនិងទ្រង់ដែរ។ បន្ទាប់មក ព្រះអង្គបានសាងផ្នួស ហើយបដិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួនក្នុងព្រៃនោះ។ ក្រោយពីពេលដែលដឹងថាព្រះតេមិយបួសជាព្រះសង្ឃ មានមនុស្សជាច្រើនបានបួសតាមព្រះអង្គដែរ។ ដូច្នេះយើងឃើញថា នៅក្នុងជាតិតេមិយជាតករបស់ព្រះពុទ្ធិ គឺការបំពេញនូវ នេក្ខម្មបារមី ឬការចេញចាកពីកាមគុណ។ ព្រះពោធិសត្វបានបង្ហាញនូវការតាំងចិត្តដ៏មុតមាំក្នុងការលះបង់អំណាច សេចក្តីសុខក្នុងលោកិយ និងឋានៈខ្ពង់ខ្ពស់ ដើម្បីស្វែងរកផ្លូវបរិសុទ្ធផុតពីទុក្ខ។ ដើម្បីទទួលបាននូវក្ដីសុខ ការចាកចេញពីទុក្ខវេទនាទាំងឡាយបាន គឺមានតែការលះបង់នូវតណ្ហា ការចង់បាន ហើយប្រតិបត្តិនូវព្រះធម៌ប៉ុណ្ណោះ។ បើយើងងាកមកមើលរឿងសុវណ្ណសាមជាតកវិញ គឺជាជាតិទីបីក្នុងចំណោមទសជាតកទាំង ១០ ដែលរៀបរាប់ពីការបំពេញ មេត្តាបារមី របស់ព្រះពោធិសត្វ។ រឿងនេះបង្ហាញពីសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ការលះបង់ និងមេត្តាធម៌ដ៏ឧត្តមដែលជះឥទ្ធិពលដល់អ្នកជុំវិញខ្លួន។ អស់កាលជាយូរ មានគ្រួសារមួយដែលមានឪពុកម្ដាយពិការភ្នែកទាំងពីរនាក់ រស់នៅយ៉ាងលំបាកក្នុងព្រៃ។ ថ្ងៃមួយ អ្នកទាំងពីរបានប្រសូតបានកូនប្រុសមួយឈ្មោះ សុវណ្ណសាម។ សុវណ្ណសាមបានកើតមកក្នុងត្រកូលព្រាហ្មណ៍ ប៉ុន្តែបែរជាត្រូវរស់នៅជាអ្នកបួស ឬតាបស នៅក្នុងព្រៃ ដើម្បីមើលថែឪពុកម្ដាយពិការរបស់ខ្លួន។ គាត់គឺជាក្មេងមានចិត្តកតញ្ញូ ឧស្សាហ៍ព្យាយាម និងមានមេត្តាធម៌ខ្ពស់ណាស់។ រាល់ថ្ងៃ គាត់តែងតែបេះផ្លែឈើ រកទឹកត្រជាក់ និងរៀបចំអាហារសម្រាប់ឪពុកម្ដាយរបស់គាត់។ ម្យ៉ាងទៀត គាត់ចិញ្ចឹមសត្វក្ដាន់មួយហ្វូង និងសត្វផ្សេងៗទៀត ដែលរស់នៅជុំវិញអាស្រមរបស់គាត់ដោយក្ដីមេត្តា។ ថ្ងៃមួយ ព្រះបាទ បិលយក្សរាជ ដែលជាស្ដេចសោយរាជ្យនៅក្រុងពារាណសី បានយាងទៅបរបាញ់សត្វក្នុងព្រៃនោះ។ ព្រះអង្គបានបាញ់ព្រួញទៅចំសុវណ្ណសាម ខណៈដែលគាត់កំពុងដងទឹកសម្រាប់ឲ្យឪពុកម្ដាយរបស់គាត់។ សុវណ្ណសាមបានដួលទៅលើដី ដោយមានឈាមហូរចេញពីខ្លួនយ៉ាងច្រើន។ ទោះបីជួបគ្រោះថ្នាក់ដល់ជីវិតបែបនេះក៏ដោយ ក៏សុវណ្ណសាមមិនបានខឹងសម្បារ ឬស្អប់ព្រះរាជានោះឡើយ។ ផ្ទុយទៅវិញ គាត់បានបារម្ភពីឪពុកម្ដាយរបស់គាត់ថា តើអ្នកណានឹងមើលថែអ្នកទាំងពីរនៅពេលដែលគាត់ស្លាប់ទៅ បន្ទាប់ពីនិយាយបែបដូច្នេះហើយសុវណ្ណសាមក៏បានផុតជីវិតទៅ។ ក្រោយមក ព្រះបាទបិលយក្សរាជ ដែលបានឃើញហេតុការណ៍ និងបានឮពាក្យសម្ដីរបស់សុវណ្ណសាមមុននិងផុតជីវិតទៅ ព្រះអង្គមានការសោកស្ដាយជាពន់ពេកចំពោះទង្វើរបស់ខ្លួន។ ទ្រង់បានយាងទៅជួបឪពុកម្ដាយរបស់សុវណ្ណសាម ហើយបានរៀបរាប់រឿងរ៉ាវទាំងអស់នេះប្រាប់ទៅដល់ឪពុកម្តាយរបស់ក្មេងប្រុសនោះ។ ឪពុកម្ដាយរបស់សុវណ្ណសាមមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែដោយសារមេត្តាធម៌របស់ពួកគេ ក៏បានអធិដ្ឋានសុំឱ្យកូនប្រុសរបស់ពួកគេរស់ឡើងវិញ។ ដោយអំណាចនៃកុសលផលបុណ្យរបស់សុវណ្ណសាមកុមារនៅមាន ព្រះឥន្ទក៏បានជួយឲ្យរស់ឡើងវិញ។ ចំណែកឯ មាតាបិតារបស់សុវណ្ណសាម ក៏ទទួបាននូវភ្នែកដែលអាចមើលឃើញវិញផងដែរ។ ក្រោយមក ព្រះបាទបិលយក្សរាជក៏បានយាងត្រឡប់ទៅនគរវិញ ទ្រង់បានក្លាយជាស្តេចដែលប្រកបដោយធម៌ មេត្តាធម៌ មានចិត្តសណ្ដោសដល់មនុស្សសត្វគ្រប់ៗគ្នា។ ដូច្នេះរឿងសុវណ្ណសាមជាតកបានបង្ហាញនូវគំនិតអប់រំដ៏ជ្រាលជ្រៅជាច្រើន ដែលនៅតែជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរបច្ចុប្បន្ននេះ។ រឿងនេះដែរ គឺជាការបង្ហាញគំរូនៃ មេត្តា និងករុណា សណ្តោសប្រណីចេះអភ័យ និងលះបង់គំនុំគំគួនសងសឹកផងដែរ ។ សុវណ្ណសាមតំណាងឱ្យសេចក្ដីមេត្តាគ្មានព្រំដែន ចំពោះមនុស្ស សត្វ និងធម្មជាតិ ហើយ គាត់មិនខឹងនឹងអ្នកបៀតបៀន ទោះបីជិតស្លាប់ក៏ដោយ គឺគាត់បារម្ភពីអ្នកដទៃ ទៅវិញ។ ប្រជាជនខ្មែរជាទូទៅត្រូវបានបណ្ដុះបណ្ដាលឱ្យមានចិត្តមេត្តា អាណិតអាសូរគ្នាទៅវិញទៅមក ជាពិសេសចំពោះជនរងគ្រោះ ឬអ្នកទន់ខ្សោយ។ ការធ្វើបុណ្យទាន ការជួយសង្គ្រោះសត្វ និងការយោគយល់គ្នា គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃដែលកើតចេញពីមេត្តាធម៌។ សុវណ្ណសាមលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីមើលថែឪពុកម្ដាយពិការ សាច់រឿងនេះជាការបង្ហាញនូវគំរូសម្រាប់កូនៗគ្រប់គ្នាអោយក្លាយជាកូនកតញ្ញូចំពោះអ្នកមានគុណ។ កតញ្ញូតាធម៌ត្រូវបានចាត់ទុកជាគុណធម៌ដ៏ធំបំផុតនៅក្នុងវប្បធម៌ខ្មែរ ជាពិសេសក្នុងពុទ្ធសាសនា។ កូនចៅខ្មែរត្រូវបានបង្រៀនឱ្យគោរព ស្រឡាញ់ និងចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាជរា។ ការមិនកតញ្ញូត្រូវបានចាត់ទុកជាអំពើបាបធ្ងន់ធ្ងរ។ សុវណ្ណសាមមិនបានស្អប់ព្រះបាទបិលយក្សរាជឡើយ ឯព្រះរាជាក៏បានប្រែចិត្តពីទង្វើរបស់ខ្លួន ហើយបានផ្លាស់ប្តូរមកជាស្តេចដែលប្រកបដោយធម៌វិញ។ ជំនឿលើកម្មផល និងការអភ័យទោសជាធម៌សំខាន់ត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជ្រៅជ្រះក្នុងសង្គមខ្មែរ។ មនុស្សត្រូវបានលើកទឹកចិត្តឱ្យចេះអភ័យទោសដល់អ្នកដទៃ និងប្រែចិត្តពីកំហុសរបស់ខ្លួន។ ដោយសារមេត្តាបារមី និងកតញ្ញូតាធម៌ដ៏បរិសុទ្ធរបស់សុវណ្ណសាម គាត់បានរស់ឡើងវិញ ហើយភ្នែកឪពុកម្ដាយក៏បានភ្លឺឡើងវិញ។ ប្រជាជនខ្មែរភាគច្រើនជឿលើអានុភាពនៃបុណ្យកុសល និងអំពើល្អ។ គេជឿថា ការធ្វើអំពើល្អនឹងទទួលបានផលល្អត្រឡប់មកវិញ ហើយថាមនុស្សល្អនឹងជួបតែសំណាងល្អ ទោះបីជួបគ្រោះថ្នាក់ក៏ដោយ។ បើងាកមកមើលរឿងវេស្សន្តរជាតកដែលជាជាតិទី១០ និងចុងក្រោយបង្អស់ក្នុងចំណោមទសជាតកឯណេះវិញ។ ជារឿងប្រភេទ អក្សរសិល្ប៍បុរាណ សាស្រ្ដទេសន៍ និងចលនា អក្សរសិល្ប៍និយម។ ដំណើររឿងនិយាយអំពីការបំពេញនូវ ទានបារមី របស់ព្រះពោធិសត្វ។ រឿងនេះបង្ហាញពីការលះបង់ដ៏ធំបំផុតរបស់ព្រះអង្គ រួមទាំងប្រពន្ធ កូន និងទ្រព្យសម្បត្តិទាំងអស់ ដើម្បីជាប្រយោជន៍ដល់សត្វលោក និងការត្រាស់ដឹង។ កាលពីយូរលង់ មានព្រះរាជាមួយអង្គព្រះនាម ព្រះបាទសញ្ជ័យ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ដោយមានព្រះរាជបុត្រមួយអង្គព្រះនាម ព្រះវេស្សន្តរ។ ព្រះអង្គមានព្រះហឫទ័យជ្រះថ្លាចំពោះទានបារមីតាំងពីតូច។ ទ្រង់បានរៀបអភិសេកជាមួយព្រះនាង មទ្រី ហើយមានបុត្រពីរអង្គគឺ ជាលីកុមារ និង ក្រឹស្នាកុមារី។ ព្រះវេស្សន្តរមានដំរីសមួយក្បាលឈ្មោះ បច្ច័យនាគ ដែលជាដំរីនាំទឹកភ្លៀងដល់នគរ។ ថ្ងៃមួយ មានរាជទូតមកពីនគរកលិង្គបានមកទូលសុំដំរីនោះ ដោយសារនគររបស់ពួកគេកំពុងជួបគ្រោះរាំងស្ងួត។ ដោយសាការជ្រះថ្លាក្នុងការធ្វើទានបារមី ព្រះវេស្សន្តរបានប្រទានដំរីសនោះទៅឱ្យពួកគេភ្លាមៗ។ ទង្វើនេះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងនគរជេតុត្តរសិរីរដ្ឋមិនពេញចិត្តយ៉ាងខ្លាំង ហើយបាននាំគ្នាទូលព្រះបាទសញ្ជ័យឱ្យបណ្ដេញព្រះវេស្សន្តរចេញពីនគរ។ ព្រះបាទសញ្ជ័យក៏បង្ខំចិត្តនិរទេសព្រះរាជបុត្រចេញទៅគង់នៅភ្នំ គិរីវង្គត រយៈពេល ៧ ខែ។ ព្រះនាងមទ្រី និងព្រះរាជបុត្រាបុត្រីទាំងពីរ ក៏បានយាងតាមព្រះវេស្សន្តរទៅជាមួយដែរ។ ក្នុងពេលគង់នៅព្រៃ ពួកគេរស់នៅដោយបរិភោគបន្លែផ្លែឈើ និងស្លឹកឈើ។ ព្រះនាងមទ្រីតែងតែចេញទៅរកបេះផ្លែឈើ និងមើមឈើសម្រាប់ជាអាហារចម្អែតក្រពះ។ ថ្ងៃមួយ មានព្រាហ្មណ៍ចាស់ម្នាក់ឈ្មោះ ជូជក ដែលជាមនុស្សកំណាញ់ លោភលន់ និងមានប្រពន្ធក្មេងឈ្មោះ អមិត្តតាបនា។ ប្រពន្ធរបស់ជូជកតែងតែត្រូវគេមើលងាយដោយសារប្តីចាស់របស់នាងគ្មានបាវបំរើ។ ជូជកក៏បានសម្រេចចិត្តទៅសុំបុត្រាបុត្រីរបស់ព្រះវេស្សន្តរ ដើម្បីយកទៅធ្វើជាបាវបំរើ។ ពេលជូជកទៅដល់អាស្រមរបស់ព្រះវេស្សន្តរ ព្រះនាងមទ្រីបានចេញទៅរកបេះផ្លែឈើបាត់ទៅហើយ។ ពេលទៅដល់អាស្រមតាជូជកបានទូលសុំបុត្រាបុត្រីទាំងពីរ ពីព្រះវេស្សន្តរ។ ដោយចិត្តទានបារមីដ៏បរិសុទ្ធ ព្រះវេស្សន្តរបានប្រទានព្រះរាជបុត្រាបុត្រីទាំងពីរទៅឱ្យជូជក ដោយមិនមានការស្ទាក់ស្ទើរឡើយ។ ជូជកក៏បានចាប់ចងជាលី និងក្រឹស្នា ហើយអូសទាញនាំយកទៅ។ ពេលព្រះនាងមទ្រីយាងត្រឡប់មកវិញ ហើយមិនឃើញបុត្រាបុត្រី ក៏មានការសោកសៅយ៉ាងខ្លាំង។ ព្រះនាងបានយាងតាមរកទាំងយប់ទាំងថ្ងៃ រហូតស្ទើរតែដាច់ខ្យល់ស្លាប់។ តាជូជកបាននាំកុមារទាំងពីរទៅកាន់នគរជេតុត្តរសិរីរដ្ឋ វិញ។ ដោយសារតែជូជកជាមនុស្សកំណាញ់ មិនចេះមើលថែកុមារទាំងពីរឱ្យបានត្រឹមត្រូវ ជូជកក៏បានស្លាប់ដោយសារការស៊ីច្រើនហួសកំណត់។ ព្រះបាទសញ្ជ័យបានដឹងដំណឹងថាមានចៅរបស់ព្រះអង្គនៅជាមួយជូជក ក៏បានបញ្ជូនមន្ត្រីទៅនាំយកមកវិញ។ ក្រោយមក ព្រះបាទសញ្ជ័យក៏បានយាងទៅទទួលព្រះវេស្សន្តរ និងព្រះនាងមទ្រី ត្រឡប់មកកាន់នគរវិញ ហើយបានប្រគល់រាជបល្ល័ង្កឱ្យព្រះវេស្សន្តរសោយរាជ្យបន្ត។ ព្រះវេស្សន្តរក៏បានឡើងសោយរាជ្យបន្តពីព្រះបិតារបស់ ហើយព្រះអង្គជាស្តេចដែលប្រកបដោយធម៌ ហើយទ្រង់តែងតែប្រទានទានជានិច្ចរហូតដល់សោយទីវង្គត។ រឿងព្រះវេស្សន្តរជាតកបានបង្រៀននូវគំនិតអប់រំដ៏ធំធេង ជាពិសេសគឺ ទានបារមី ដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ផ្នត់គំនិត និងវប្បធម៌ខ្មែរបច្ចុប្បន្ន។ គាត់បានលះបង់នូវអ្វីៗទាំងអស់ដែលខ្លួនមាន ដំរីស ប្រពន្ធ កូន ទ្រព្យសម្បត្តិ ដោយមិនគិតពីខ្លួនឯង ដើម្បីបំពេញទានបារមី និងជាប្រយោជន៍ដល់ការត្រាស់ដឹង បានបង្ហាញពីការលះបង់ដ៏ឧត្តមបំផុត។ គំនិតនេះជំរុញឱ្យប្រជាជនខ្មែរចូលចិត្តធ្វើបុណ្យទាន ការបរិច្ចាគទាន ដូចជាលុយកាក់ វត្ថុ ឬកម្លាំងកាយចិត្ត ទៅកាន់ព្រះសង្ឃ វត្តអារាម ឬអ្នកទីទ័លក្រ។ គេជឿថាការធ្វើទាននឹងទទួលបានផលល្អត្រឡប់មកវិញទាំងក្នុងជាតិនេះ និងជាតិក្រោយ។ ការស្ម័គ្រចិត្តលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួម ក៏ជាគំនិតមួយដែលកើតចេញពីទានបារមីនេះដែរ។ ព្រះពោធិសត្វត្រូវជួបនឹងការសាកល្បងចិត្តយ៉ាងខ្លាំងក្លា ក្នុងការលះបង់របស់ដែលជាទីស្រឡាញ់បំផុត បើទោះបីជួបឧបសគ្គក៏ដោយ ក៏ព្រះអង្គនៅតែប្តេជ្ញាចិត្តបំពេញទានឱ្យបានសម្រេច។ ក្នុងសង្គមបច្ចុប្បន្ន បង្រៀនឱ្យមនុស្សមានការអត់ធ្មត់ ព្យាយាម និងតាំងចិត្តមាំមួនចំពោះគោលដៅរបស់ខ្លួន ទោះជួបនឹងឧបសគ្គយ៉ាងណាក៏ដោយ។ ព្រះវេស្សន្តរបានគោរពតាមព្រះរាជបិតា បើទោះជាត្រូវនិរទេសក៏ដោយ។ ពង្រឹងតម្លៃនៃការគោរពប្រតិបត្តិចំពោះអ្នកមានគុណ និងអ្នកចាស់ទុំ ដែលជាមូលដ្ឋានគ្រឹះនៃសង្គមខ្មែរ។ ជូជកបានស្លាប់ដោយសារតែភាពលោភលន់ និងការស៊ីច្រើនហួសហេតុ។ កសាងជំនឿលើកម្មផល ដែលធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងបង្រៀនឱ្យមនុស្សចៀសវាងភាពលោភលន់។ រឿងនេះជាការរំលឹកថា ការចង់បានហួសហេតុអាចនាំមកនូវវិនាសកម្ម។ ព្រះនាងមទ្រីបានលះបង់សុខស្រួលតាមព្រះស្វាមីទៅព្រៃ ហើយមានសេចក្តីស្រឡាញ់ចំពោះបុត្រាបុត្រីយ៉ាងខ្លាំង។ រឿងនេះបង្ហាញពីតម្លៃនៃសេចក្តីស្រឡាញ់ ការលះបង់ និងការទទួលខុសត្រូវនៅក្នុងគ្រួសារ។ រឿងពុទ្ធប្រវត្តិ គឺជា រឿងរ៉ាវអំពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធគោតម ចាប់តាំងពីមុនពេលទ្រង់ចាប់កំណើត រហូតដល់ការត្រាស់ដឹងជាព្រះពុទ្ធ និងការបរិនិព្វានរបស់ព្រះអង្គ។ បន្ទាប់ពីបានឆ្លងកាត់ការបំពេញបារមីទាំង ១០ ជាតិ ដែលជា ទសជាតក រួចមក ជាតិចុងក្រោយដែលព្រះពោធិសត្វបានចាប់កំណើត គឺ ជាព្រះរាជបុត្រព្រះនាមសិទ្ធត្ថគោតម។ ព្រះបាទសុទ្ធោទនៈ នៃរាជវង្សគោតម បក្សសម្ព័ន្ធសាក្យៈ សោយរាជ្យនៅនគរកបិលពស្តុ។ ព្រះអគ្គមហេសីព្រះនាមសិរិមហាមាយា ជាបុត្រីស្តេចកោឌយៈ នៅនគរទេវទហៈ។ ព្រះនាងសុបិនឃើញដំរីសមានភ្លុក ៦ ចុះពីស្ថានតុសិតចូលក្នុងព្រះឧទរខាងស្តាំ ដែលទាយថាព្រះនាងនឹងមានបុត្រប្រកបដោយបុណ្យបារមី។ បន្ទាប់មក ព្រះនាងបានយាងទៅប្រសូតបុត្រនៅព្រៃលុម្ពិនី ក្រោមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។ ក្រោយប្រសូតបាន ៥ ថ្ងៃ ព្រះរាជឱរសត្រូវបានថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថាអ្នកសម្រេចប្រយោជន៍គ្រប់យ៉ាង។ ព្រាហ្មណ៍ ៧ នាក់ បានទាយថាបើព្រះរាជកុមារគង់នៅជាក្សត្រ នឹងបានជាស្តេចចក្រពត្តិ បើចេញបួសនឹងបានត្រាស់ជាព្រះពុទ្ធ។ ព្រាហ្មណ៍កោណ្ឌញ្ញម្នាក់ទៀតបានទាយថា ព្រះរាជកុមារពិតជាបានត្រាស់ជាព្រះពុទ្ធ។ ព្រះមាតាសិរិមហាមាយា ទ្រង់សោយទិវង្គត ៧ ថ្ងៃក្រោយប្រសូត ហើយព្រះរាជកុមារសិទ្ធត្ថត្រូវបានព្រះមាតុច្ឆាមហាបជាបតីគោតមីបីបាច់រក្សា។ ក្រោយមកព្រះសិទ្ធត្ថទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា នៅពេលព្រះជន្ម ១៦ ឆ្នាំ។ ព្រះបាទសុទ្ធោទនៈបានសង់ប្រាសាទ ៣ សម្រាប់រដូវទាំង ៣ ដើម្បីឃាត់ព្រះសិទ្ធត្ថកុំឲ្យចេញបួស។ ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម រាហុល។ ព្រះសុទ្ធោទនៈទ្រង់បានរៀបចំមិនឲ្យព្រះសិទ្ធត្ថឃើញមនុស្សចាស់ ឈឺ ស្លាប់ឡើយ។ បន្ទាប់មកព្រះអង្គទ្រង់បានយាងទៅក្រសាលក្នុងឧទ្យាន ហើយបានជួបទេពនិមិត្ត ៤ ប្រការគឺ មនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងអ្នកបួស ។ ទេពនិមិត្តទាំងបីដំបូងធ្វើឲ្យព្រះអង្គសង្វេគ ហើយទេពនិមិត្តជាអ្នកបួសបានធ្វើឲ្យព្រះអង្គមានសទ្ធា និងត្រេកអរចំពោះសមណភេទ។ ក្នុងព្រះជន្ម ២៩ ឆ្នាំ ព្រះសិទ្ធត្ថគោតមទ្រង់សាងផ្នួសដើម្បីស្វែងរកព្រះសម្មាសម្ពោធិញ្ញាណធម៌។ ទេវតានៅស្ថានតុសិតបានជួយឲ្យព្រះនាងពិម្ពា និងរាហុល លង់លក់ ហើយជប់សេះរាជរដ្ឋជូនដំណើរព្រះអង្គ។ ក្រោយមកទៀត ព្រះអង្គទ្រង់ក៏បានកោរព្រះកេសា ហើយអធិដ្ឋាន។ ហើយបន្ទាប់មក ព្រាហ្មណ៍កោណ្ឌញ្ញ និងសមណព្រាហ្មណ៍ ៤ អង្គទៀត បានបួសតាមបម្រើព្រះអង្គ ហើយត្រូវបានហៅថា បញ្ចវគិ្គយ៍ភិក្ខុ។ ព្រះសិទ្ធត្ថគោតមបានសិក្សាធម៌ក្នុងសំណាក់អាឡារតាបស និងឧទកតាបស ប៉ុន្តែយល់ថាពុំអាចត្រាស់ដឹងបាន ក៏លាចាកចេញ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយាយ៉ាងតឹងរ៉ឹង អស់រយៈពេល ៦ ព្រះវស្សា ដោយការអត់អាហារជាដើម ប៉ុន្តែនៅតែមិនបានត្រាស់ដឹង។ ទេពនិមិត្តបានដេញពិណថ្វាយព្រះអង្គ ហើយព្រះអង្គទ្រង់ពិចារណាឃើញថា ការប្រតិបត្តិធម៌មិនគួរតឹងរ៉ឹងពេក ឬធូរពេកឡើយ។ ព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយា ហើយចាប់ផ្តើមសោយអាហារជាធម្មតាវិញ។ បញ្ចវគិ្គយ៍ភិក្ខុបានគិតថាព្រះអង្គអស់សេចក្តីព្យាយាម ហើយក៏ឈប់តាមបម្រើព្រះអង្គ។ ព្រះសិទ្ធត្ថទ្រង់ប្រតិបត្តិតាមបែបមជ្ឈិមបដិបទា ហើយយាងទៅកាន់រដ្ឋមគធ ក្នុងស្រុកពោធិគយា។ ព្រះអង្គគង់នៅក្រោមដើមពោធិព្រឹក្ស បែរព្រះភក្ត្រទៅទិសបូព៌ា ហើយក្រាលស្បូវធ្វើជាកម្រាល។ ទ្រង់អធិដ្ឋានថា បើមិនបានសម្រេចការត្រាស់ដឹងទេ នឹងមិនក្រោកចាកពីរតនបល្ល័ង្គឡើយ។ ព្រះអង្គបានចំរើនអានាបានុស្សតិ ធ្វើព្រះចិន្តាឲ្យស្ងប់ ហើយសម្រេចឈានជាលំដាប់។ ទ្រង់យល់ឃើញនូវសង្ខារខន្ធ សញ្ញាខន្ធ រូបខន្ធ និងវិញ្ញាណខន្ធ និងការជាប់ជំពាក់នៃសត្វលោកដោយអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខ ត្រូវទំលុះអវិជ្ជា និងរកបុព្វហេតុនៃសេចក្តីពិតនៃខន្ធទាំង ៥ គឺ រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ និងវិញ្ញាណខន្ធ។ ព្រះអង្គទ្រង់យល់ច្បាស់ថា អនិច្ចំ និងអនត្តាជាលក្ខខណ្ឌចាំបាច់នៃជីវិត។ ក្រោយមកក្នុងពេលព្រលប់មួយ ព្រះសិទ្ធត្ថបានផ្ចាញ់មារដែលនាំកូនស្រីក្រមុំ ៣ នាក់ គឺ នាងតណ្ហា នាងអរតី និងនាងរាគា មកបញ្ចូលចិត្តដើម្បីបង្កើតតណ្ហា ប៉ុន្តែព្រះអង្គពុំមានការចាប់អារម្មណ៍ឡើយ។ ក្រុងមារបានលែងកងទ័ពបិសាចជាច្រើនមកច្បាំងដណ្តើមបល្ល័ង្គពីព្រះអង្គ។ ប៉ុន្តែទេវតាទាំងឡាយបានបញ្ចេញឫទ្ធិធ្វើឲ្យកងពលមារខ្លបខ្លាច។ មារបានបង្កើតខ្យល់ព្យុះ ភ្លើង រន្ទះ ភក់ក្តៅ និងគ្រឿងប្រហារផ្សេងៗ ប៉ុន្តែពុំអាចបៀតបៀនព្រះអង្គបានឡើយ តែបែរក្លាយជាគ្រឿងសក្ការបូជាទៅវិញ។ ក្រុងមារទាមទាររតនបល្ល័ង្គថាជារបស់ខ្លួន ប៉ុន្តែព្រះសមណគោតមបានត្រាស់ថា បល្ល័ង្គនេះជារបស់ព្រះអង្គដែលបានបំពេញបារមី។ ក្រោយមកមារបានគ្រវែងចក្រាវុធ និងភ្នំមកលើព្រះអង្គ ក៏ប៉ុន្តែគ្រឿងទាំងនោះមិនបានធ្វើអោយព្រអង្គមានគ្រោះភ័យឡើយ តែបែរជាក្លាយទៅពិដានការពារ និងកម្រងផ្កាបូជាទៅវិញ។ មារក៏បានសួររកភស្តុតាងគុណធម៌ពីព្រះអង្គ។ ប៉ុន្តែព្រះសមណគោតមបានលើកព្រះហស្តស្តាំចង្អុលព្រះធរណី ហើយអំពាវនាវឲ្យធរណីធ្វើសាក្សីទទួលដឹងឮនូវអំពើល្អរបស់ព្រះអង្គ។ មហាប្រតិពីបានលាន់រញ្ជួយកក្រើកឡើងទទួលខ្លួនជាសាក្សី ហើយនាងគង្ហីងព្រះធរណីបានចេញមកច្បូតសក់ហូរចេញជាទឹកលិចពលមារជាច្រើន។ ហើយបន្ទាប់មក ក្រុងមារក៏បានក្រាបថ្វាយបង្គំព្រះអង្គដោយព្រមចុះចាញ់។ ក្រោយមក ព្រះនាងសុជាតា បានថ្វាយមធុបាយាសដល់ព្រះសម្មាសម្ពុទ្ធ។ បន្ទាប់មកព្រះសមណសិទ្ធត្ថគោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា។ ព្រះពុទ្ធទ្រង់គិតថា ធម៌របស់ព្រះអង្គមិនញ៉ាំងសត្វដែលជាប់កាមឲ្យត្រាស់ដឹងឡើយ ប៉ុន្តែសហម្បតីព្រហ្មបានអារាធនាឲ្យព្រះអង្គទ្រង់ប្រោសប្រណីដល់សត្វលោក។ បន្ទាប់មកទ្រង់យាងទៅក្រុងពារាណសី ចូលទៅព្រៃឥសីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិ្គយ៍ភិក្ខុ។ បញ្ចវគិ្គយ៍ភិក្ខុបានក្រាបបង្គំនិមន្តព្រះអង្គ ដោយអំណាចបុណ្យបារមីនៃព្រះអង្គ។ ព្រះអង្គទ្រង់ទេសនាធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបឋមទេសនា ប្រោសដល់បញ្ចវគិ្គយ៍ឲ្យបានសម្រេចសោតាបត្តមគ្គ។ មនុស្សជាច្រើនបានចូលបួស និងសម្រេចមគ្គផល។ ព្រះអង្គទ្រង់យាងទៅក្រុងកបិលពស្តុ ហើយបានបំបួសរាហុលជាសាមណេរ។ ព្រះពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ ប្រការជានិច្ច អស់រយៈពេល ៣៥ វស្សា៖ ពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត, ពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន, ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ ពេលកណ្តាលអធ្រាត្រ ទ្រង់ដោះស្រាយប្រស្នាទេវតា, ពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងអត់និស្ស័យ។ ពេលចេញវស្សាទី ៤៥ ក្នុងព្រះជន្មាយុ ៨០ ព្រះវស្សា នាថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថាព្រះអង្គនឹងចូលបរិនិព្វានក្នុងរយៈពេល ៣ ខែទៀត។ ព្រះភិក្ខុសង្ឃជាសាវក ជាពិសេសព្រះអានន្ទ បានយំសោកស្តាយយ៉ាងខ្លាំង។ ក្រោយពេលដាក់ព្រះជន្ម ព្រះអង្គទ្រង់និមន្តបិណ្ឌបាត ហើយយាងទៅដល់នគរកុសិនារា។ ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំងក្រោយសោយសាច់ជ្រូកដែលប្រគេនដោយនាយចុន្ទៈ។ ទ្រង់យាងចូលទៅព្រៃសាលវន្ត ហើយត្រាស់ឲ្យព្រះអានន្ទរៀបកន្លែងថ្វាយ ហើយផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ។ នៅពេលបច្ចឹមរាត្រី ព្រះអង្គទ្រង់ត្រាស់ថា "អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍ឲ្យសម្រេចដោយកិរិយាមិនប្រមាទចុះ"។ បន្ទាប់មកព្រះពុទ្ធទ្រង់ក៏រលត់ខន្ធចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគ.ស ក្នុងព្រះជន្ម ៨០ ឆ្នាំ។ ដូច្នេះយើងឃើញថា ពុទ្ធប្រវត្តិបានបណ្ដុះនូវគំនិត និងគុណធម៌សំខាន់ៗជាច្រើននៅក្នុងសង្គមខ្មែរ។ រឿងរ៉ាវនៃការលះបង់រាជសម្បត្តិ ភរិយា និងបុត្រ ដើម្បីសាងផ្នួស បានបណ្ដុះគំនិតឱ្យប្រជាជនខ្មែរចេះលះបង់នូវសេចក្ដីសុខជាបណ្ដោះអាសន្ន ដើម្បីប្រយោជន៍ដ៏ខ្ពង់ខ្ពស់ជាង។ នេះជាមូលដ្ឋានគ្រឹះនៃទានបារមី និងការបួសរៀននៅក្នុងសង្គមខ្មែរ។ ព្រះពុទ្ធបានស្វែងរកផ្លូវចេញពីទុក្ខផ្ទាល់ខ្លួន ហើយបានរកឃើញសច្ចធម៌។ នេះជំរុញឱ្យប្រជាជនខ្មែរមានជំនឿថា ជីវិតមានទុក្ខ ហើយមានផ្លូវដែលអាចរំដោះខ្លួនពីទុក្ខបានតាមរយៈការប្រតិបត្តិធម៌ ការរក្សាសីល និងការអភិវឌ្ឍបញ្ញា។ ការធ្វើទុក្ករកិរិយា និងការតស៊ូរបស់ព្រះពោធិសត្វក្នុងការស្វែងរកផ្លូវត្រាស់ដឹង បង្ហាញពីសារៈសំខាន់នៃវីរិយបារមី ដែលជា សេចក្តីព្យាយាម និងខន្តីបារមី ដែលជាសេចក្តីអត់ធ្មត់។ គុណធម៌ទាំងនេះត្រូវបានលើកកម្ពស់យ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ គឺបង្រៀនឱ្យមនុស្សតស៊ូជំនះរាល់ឧបសគ្គក្នុងជីវិត។ ព្រះពុទ្ធបានបង្រៀនឱ្យមានមេត្តាចំពោះសព្វសត្វ។ ហើយបានជះឥទ្ធិពលដល់ការប្រព្រឹត្តរបស់ប្រជាជនខ្មែរឱ្យមានចិត្តអាណិតអាសូរគ្នាទៅវិញទៅមក ចៀសវាងការបៀតបៀន និងការសម្លាប់សត្វ។ ការធ្វើបុណ្យទាន និងការជួយគ្នាទៅវិញទៅមកជាទម្លាប់ល្អក្នុងសង្គម។ ព្រះពុទ្ធបានត្រាស់ដឹងដោយបញ្ញាញាណ បានបង្រៀនឱ្យប្រជាជនខ្មែរចេះពិចារណាដោយហេតុផល មិនមែនជឿដោយងងឹតងងុលឡើយ។ ថែមទាំងជំរុញឱ្យមានការសិក្សារៀនសូត្រ និងការអភិវឌ្ឍប្រាជ្ញា។ ជាក់ស្តែងមកទល់និងសព្វថ្ងៃនេះយើងឃើញថា ថ្ងៃប្រសូតត្រាស់ដឹង និងបរិនិព្វានរបស់ព្រះពុទ្ធ ដែលជាថ្ងៃពេញបូណ៌មីខែពិសាខ ឬ វិសាខបូជា ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិ និងសាសនាដ៏សំខាន់បំផុតនៅកម្ពុជា។ ហើយប្រជាជនខ្មែរយើងតែងតែប្រារព្ធពិធីបុណ្យវិសាខបូជានេះរៀងរាល់មួយឆ្នាំម្តង ដែលគេតែងតែធ្វើឡើងនៅថ្ងៃទី ១៥កើត ខែពិសាខ។